កម្មវិធីកម្សាន្ត ខ្មែរទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមទស្សនិកជនគ្រប់វ័យ។ ស្ថានីយទូរទស្សន៍ធំៗដូចជា ហង្សមាស និង PNN គឺជាប៉ុស្ត៍ទូរទស្សន៍ចម្បងដែលផលិតកម្មវិធីកម្សាន្តទាំងនេះ។ កម្មវិធីជាច្រើននៅតែពឹងផ្អែកលើ ទម្រង់កម្មវិធីកម្សាន្តអន្តរជាតិ ដែលទទួលបានជោគជ័យពីបរទេស។ ការយកទម្រង់បរទេសមកផលិតឡើងវិញជួយធានានូវ ភាពងាយស្រួលយល់ សម្រាប់ទស្សនិកជន។ ទោះជាយ៉ាងណា និន្នាការថ្មីគឺការ រួមបញ្ចូល ធាតុវប្បធម៌ក្នុងស្រុកទៅក្នុងទម្រង់មាតិកាកម្សាន្តទាំងនោះ។ គោលបំណងគឺដើម្បីផ្តល់នូវការកម្សាន្តដែលនៅតែមាន អត្តសញ្ញាណខ្មែរ ដ៏ជ្រាលជ្រៅ។ ការផលិត ត្រូវបានធ្វើឡើងដោយមានស្តង់ដារខ្ពស់ដើម្បីទាក់ទាញទស្សនិកជនខ្មែរ។ មាតិកាកម្សាន្ត ច្រើនតែផ្សាយនៅថ្ងៃ ចុងសប្តាហ៍ ដែលមានអ្នកទស្សនាច្រើន។ ពិធីករកម្មវិធីកម្សាន្ត ខ្មែរដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសរីករាយ។ ប្រាក់រង្វាន់ ធំៗត្រូវបានផ្តល់ជូនដើម្បីលើកទឹកចិត្តឱ្យអ្នកចូលរួមប្រកួតប្រជែង។ កម្មវិធី មាតិកាកម្សាន្តជាមធ្យោបាយដ៏ល្អក្នុងការ ផ្សព្វផ្សាយផលិតផល ក្នុងស្រុក។ ភាពជោគជ័យនៃកម្មវិធីបង្ហាញពី ចំណង់ចំណូលចិត្ត របស់សាធារណជនក្នុងការកម្សាន្តបែបប្រកួតប្រជែង។ បច្ចេកវិទ្យា ទំនើបត្រូវបានប្រើប្រាស់ក្នុងការរចនាឆាក និងការចាក់ផ្សាយ។ ការផ្សាយបន្តផ្ទាល់ តាមរយៈបណ្តាញសង្គមក៏ជួយបង្កើនចំនួនអ្នកចូលមើលដែរ។ ធាតុប្រពៃណីត្រូវបានបញ្ចូលតាមរយៈ ឈុតសម្លៀកបំពាក់ ឬ តន្ត្រីប្រពៃណី ។ គុនខ្មែរ គឺជាទម្រង់កីឡាប្រពៃណីដ៏ពេញនិយមបំផុតនៅលើកញ្ចក់ទូរទស្សន៍។ កម្មវិធីប្រដាល់ដូចជា "Kun Khmer All Star " មានទម្រង់ជាមាតិកាកម្សាន្ដ ប្រកួតប្រជែងកម្លាំង។ ការប្រកួតដណ្តើម ខ្សែក្រវាត់ គឺជាព្រឹត្តិការណ៍ដ៏ធំដែលទាក់ទាញអ្នកទស្សនាច្រើន។ ការផ្សាយគុនខ្មែរជួយ លើកកម្ពស់ វីរភាព និងស្មារតីជាតិ។ រីឯល្បុក្កតោ មិនសូវមានក្នុងទម្រង់ជាការប្រកួតផ្ទាល់ទេ តែច្រើនជាភាពយន្តឯកសារច្រើនជាង។ កម្មវិធីឯកសារទាំងនោះផ្តោតលើ ការអភិរក្ស និង ការបណ្តុះបណ្តាល កូនខ្មែរជំនាន់ក្រោយអំពីកីឡា ល្បុក្កតោ។ ការផ្សព្វផ្សាយល្បុក្កតោបានកើនឡើងគួរឱ្យកត់សម្គាល់បន្ទាប់ពីការបញ្ចូលវាជា បេតិកភណ្ឌអរូបី។ កម្មវិធីពិសេសៗត្រូវបានផលិតឡើងមុនព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ដើម្បីបង្ហាញពីមោទកភាពជាតិ។ តម្លៃវិន័យ និង ការតស៊ូ របស់ក្បាច់គុនត្រូវបានរំលេចតាមរយៈការសម្ភាសន៍កីឡាករផ្ទាល់។ កម្មវិធីប្រដាល់ជួយ រកចំណូល ដល់កីឡាករនិងអ្នកបង្វឹក។ ការដាក់ពិន្ទុពេលប្រកួត ត្រូវបានធ្វើឡើងដោយយោងតាមច្បាប់អន្តរជាតិរួមផ្សំជាមួយច្បាប់គុនខ្មែរ។ ការរួមបញ្ចូលគ្នា រវាងចំណេះដឹងវប្បធម៌ និងការប្រកួតរាងកាយនឹងមានភាពទាក់ទាញដល់ទស្សនិកជនជាច្រើនទាំងក្នុង និង ក្រៅប្រទេស។ តន្ត្រីវាយគង និង ស្គរ ត្រូវបានប្រើជាប្រចាំក្នុងកម្មវិធីប្រដាល់ដើម្បីបង្កើនភាពស្វាហាប់។ កីឡាប្រពៃណី ត្រូវបានចាត់ទុកជាផ្នែកមួយនៃការអប់រំយុវជន។ កម្មវិធីប្រកួតប្រជែងប្រាជ្ញាជាច្រើនបានរួមបញ្ចូល សំណួរល្បងប្រាជ្ញាអំពី វប្បធម៌ខ្មែរ។ សំណួរទាំងនោះផ្តោតលើ ប្រវត្តិសាស្ត្រជាតិ និង ភូមិសាស្ត្រខ្មែរ។ Master Chef Khmer គឺជាកម្មវិធីអន្តរជាតិដែលរួមមានការប្រកួតធ្វើមុខម្ហូបខ្មែរ។ អ្នកប្រកួតត្រូវប្រើប្រាស់ គ្រឿងផ្សំ កម្រនៅតាមតំបន់នានានៃប្រទេសកម្ពុជា។ ការបង្កើតមាតិកាកម្សាន្ត ផ្តោតលើ ល្បែងប្រជាប្រិយខ្មែរក៏មាន សក្តានុពលខ្ពស់ផងដែរ។ ល្បែងដូចជា លាក់កន្សែង ចោលឈូង ឬ អង្គញ់ អាចរៀបចំជាការប្រកួតជាក្រុម។ មាតិកាកម្សាន្ត ល្បែងប្រពៃណីអាចទាក់ទាញការចូលរួមទស្សនាពីសំណា់ប្រជាជនខ្មែរច្រើន។ ការរចនាឆាក គួរតែយកលំនាំតាមភូមិឋានខ្មែរបុរាណ ឬផ្ទះបុរាណ។ កម្មវិធីទាំងនេះជួយ អភិរក្ស និង ផ្សព្វផ្សាយ វប្បធម៌បេតិកភណ្ឌខ្មែរ។ មាតិកាកម្សាន្តនៅប្រទេសកម្ពុជាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ខ្មែរយើង។ ការផ្តោតលើវប្បធម៌ នឹងធ្វើឱ្យមាតិកាកម្សាន្តខ្មែរមានអត្តសញ្ញាណប្លែកពីគេ។